ការរៀបចំលំនៅឋានដែលមានទំហំតូចចង្អៀតឱ្យមានភាពស្រឡះទូលាយគឺជាសិល្បៈនៃការរស់នៅបែបទំនើបនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ ការជ្រើសរើសគ្រឿងសង្ហារិមដែលអាចបត់បែនបានគឺជាដំណោះស្រាយដ៏ឆ្លាតវៃបំផុតសម្រាប់ផ្ទះដែលមានទំហំលំហរតូចចង្អៀត។ នៅក្នុងលំហររស់នៅដែលមានភាពតូចចង្អៀតគ្រឿងសង្ហារិមមួយគួរតែមានមុខងារប្រើប្រាស់បានច្រើនយ៉ាងទើបជាការប្រសើរ។ យើងគួរតែជ្រើសរើសសាឡុងដែលអាចពន្លាតធ្វើជាគ្រែគេងបានយ៉ាងងាយស្រួលដើម្បីសន្សំសំចៃកន្លែងទទួលភ្ញៀវ។ ការប្រើប្រាស់តុបាយដែលអាចបត់ទុកបានពេលមិនប្រើប្រាស់ជួយឱ្យផ្ទះបាយមានកន្លែងដើរហើរធំទូលាយជាងមុន។ គ្រែគេងដែលមានថតកប់ខាងក្រោមសម្រាប់ដាក់ខោអាវនិងរបស់របរប្រើប្រាស់ជួយកាត់បន្ថយការទិញទូខោអាវធំៗ។ គ្រឿងសង្ហារិមពហុមុខងារទាំងនេះជួយសន្សំសំចៃផ្ទៃក្រឡាបាតផ្ទះបានយ៉ាងច្រើនសម្រាប់គ្រួសាររស់នៅទីក្រុងភ្នំពេញ។ ការវិនិយោគលើគ្រឿងសង្ហារិមដែលអាចបត់បែនបានជួយឱ្យការរស់នៅប្រចាំថ្ងៃកាន់តែមានភាពងាយស្រួលនិងទាន់សម័យ។ យើងអាចផ្លាស់ប្តូរមុខងារបន្ទប់ទទួលភ្ញៀវឱ្យទៅជាបន្ទប់គេងបានយ៉ាងរហ័សជាមួយនឹងសាឡុងបត់បានដ៏មានប្រយោជន៍។ ការរចនាផ្ទះខុនដូឬផ្ទះល្វែងតូចៗត្រូវការជាចាំបាច់នូវគ្រឿងសង្ហារិមដែលអាចកែច្នៃនិងផ្លាស់ប្តូររូបរាងបាន។ ការប្រើប្រាស់គ្រឿងសង្ហារិមបត់បានជួយកាត់បន្ថយភាពញ៉េរញ៉ៃនិងបង្កើនសោភ័ណភាពនៅក្នុងបន្ទប់នីមួយៗឱ្យកាន់តែប្រសើរ។ តុធ្វើការដែលអាចបត់ភ្ជាប់ទៅនឹងជញ្ជាំងគឺជាជម្រើសដ៏ល្អសម្រាប់អ្នកដែលត្រូវការកន្លែងធ្វើការនៅក្នុងបន្ទប់គេង។ គ្រឿងសង្ហារិមឆ្លាតវៃជួយឱ្យយើងមិនចាំបាច់ទិញរបស់របរច្រើនពេកដែលនាំឱ្យខាតបង់ថវិកានិងផ្ទៃដីផ្ទះឡើយ។ ការរៀបចំផ្ទះដោយប្រើប្រាស់គ្រឿងសង្ហារិមដែលអាចបត់បែនបានធ្វើឱ្យសមាជិកគ្រួសារមានអារម្មណ៍ស្រស់ស្រាយ។ គ្រែគេងដែលអាចបត់លើកជញ្ជាំងបាននៅពេលថ្ងៃធ្វើឱ្យបន្ទប់គេងប្រែជាកន្លែងក្មេងលេងប្រកបដោយសុវត្ថិភាព។ នៅក្នុងយុគសម័យនេះប្រជាជនកម្ពុជាជាច្រើនចាប់ផ្តើមពេញនិយមប្រើប្រាស់គ្រឿងសង្ហារិមដែលមានមុខងារច្រើន។ ការជ្រើសរើសគ្រឿងសង្ហារិមដែលត្រឹមត្រូវជួយឱ្យលំនៅឋានតូចចង្អៀតប្រែជាមានផាសុកភាពដូចផ្ទះវីឡាដែរ។ តុបត់ខ្នាតតូចអាចប្រើប្រាស់ជាតុញ៉ាំបាយផងនិងជាតុសម្រាប់កូនៗរៀនសូត្រនៅពេលល្ងាចបានយ៉ាងល្អ។ ការសន្សំសំចៃផ្ទៃបាតផ្ទះតាមរយៈគ្រឿងសង្ហារិមបត់បានធ្វើឱ្យបន្ទប់មើលទៅមិនឃើញទើសភ្នែកឡើយ។ យើងគួរណាស់តែសិក្សាពីទំហំបន្ទប់មុននឹងសម្រេចចិត្តទិញគ្រឿងសង្ហារិមពហុមុខងារយកមកដំឡើងក្នុងផ្ទះ។ ការរស់នៅក្នុងទីក្រុងដែលដីមានតម្លៃថ្លៃតម្រូវឱ្យយើងមានភាពឆ្លាតវៃក្នុងការច្នៃប្រឌិតគ្រឿងសង្ហារិមប្រើប្រាស់។ ថតតុដែលលាក់ខ្លួននៅក្នុងគ្រឿងសង្ហារិមផ្សេងទៀតជួយទុកដាក់ឯកសារសំខាន់ៗបានយ៉ាងមានសុវត្ថិភាពខ្ពស់។ ការប្រើប្រាស់គ្រឿងសង្ហារិមដែលអាចបត់បែនបានជួយបង្កើនបរិយាកាសរីករាយនៅក្នុងផ្ទះដែលមានសមាជិកច្រើន។ គ្រប់ជ្រុងនៃផ្ទះអាចទាញយកផលប្រយោជន៍បានទាំងអស់ប្រសិនបើយើងស្គាល់ពីរបៀបប្រើគ្រឿងសង្ហារិមឆ្លាតវៃ។ ការជ្រើសរើសកៅអីដែលមានប្រអប់ផ្ទុកឥវ៉ាន់ខាងក្នុងគឺជាវិធីសាស្ត្រមួយទៀតនៃការសន្សំសំចៃលំហរផ្ទះ។ យើងអាចរៀបចំផ្ទះតូចឱ្យទៅជាកន្លែងរស់នៅដ៏ស្រស់ស្អាតនិងមានរបៀបរៀបរយបំផុតដោយសារគ្រឿងសង្ហារិមបត់បាន។ ការសម្រេចចិត្តទិញគ្រឿងសង្ហារិមដែលមានមុខងារច្រើនជួយសម្រាលការលំបាកក្នុងការសម្អាតផ្ទះប្រចាំថ្ងៃ។ ការទាញយកផលប្រយោជន៍ពីលំហរបញ្ឈរគឺជាចំណុចគន្លឹះទីពីរកាលណាផ្ទៃបាតផ្ទះមានកំណត់សម្រាប់ការរស់នៅ។ នៅពេលដែលផ្ទៃបាតផ្ទះមានកំណត់ចូរយើងងាកមកក្រឡេកមើលទៅលើជញ្ជាំងទំនេរដើម្បីទាញយកផលប្រយោជន៍។ ការដំឡើងធ្នើរជាប់ជញ្ជាំងឱ្យខ្ពស់ទៅលើជួយឱ្យយើងមានកន្លែងដាក់សៀវភៅនិងរបស់របរតុបតែងជាច្រើន។ យើងអាចប្រើប្រាស់ទំពក់ព្យួរខោអាវឬព្យួរកាបូបនៅខាងក្រោយទ្វារបន្ទប់ដើម្បីកុំឱ្យខាតបង់ចន្លោះទំនេរ។ ការប្រើប្រាស់ទូខោអាវដែលដំឡើងខ្ពស់កៀកនឹងពិដានផ្ទះជួយទាញយកផលប្រយោជន៍ពីលំហរខាងលើបានយ៉ាងអស់កម្រិត។ ការរៀបចំរបស់របរឡើងទៅលើជញ្ជាំងជួយបើកផ្លូវដើរនៅលើផ្ទៃបាតផ្ទះឱ្យមានភាពធំទូលាយនិងស្រឡះល្អ។ ជញ្ជាំងផ្ទះមិនមែនសម្រាប់តែលាបពណ៌និងព្យួររូបភាពប៉ុណ្ណោះទេតែវាជាកន្លែងផ្ទុករបស់របរដ៏អស្ចារ្យ។ ការដំឡើងធ្នើរអណ្តែតទឹកជួយឱ្យបន្ទប់មើលទៅមានភាពទាន់សម័យផងនិងមានសណ្តាប់ធ្នាប់ល្អក្មេងៗលេងមិនដល់។ យើងអាចធ្វើធ្នើរជុំវិញទ្វារបន្ទប់ដើម្បីទុកដាក់វត្ថុអនុស្សាវរីយ៍ផ្សេងៗដោយមិនចាំបាច់ទិញទូដាក់ដាច់ដោយឡែក។ ការប្រើប្រាស់កន្ត្រកព្យួរជញ្ជាំងនៅក្នុងបន្ទប់ទឹកជួយឱ្យសាប៊ូនិងកន្សែងមានរបៀបរៀបរយនិងស្ងួតស្អាតជានិច្ច។ នៅក្នុងផ្ទះបាយតូចចង្អៀតការព្យួរឆ្នាំងនិងខ្ទះនៅលើជញ្ជាំងជួយសន្សំសំចៃកន្លែងក្នុងទូបានយ៉ាងច្រើន។ ការច្នៃប្រឌិតលំហរទំនេរផ្នែកខាងលើជួយឱ្យបន្ទប់តូចៗលែងជាបញ្ហាកង្វល់សម្រាប់គ្រួសារលោកអ្នកទៀតហើយ។ យើងត្រូវចេះសង្កេតមើលចន្លោះទំនេរពីលើបង្អួចព្រោះវាអាចដំឡើងធ្នើរវែងសម្រាប់ដាក់របស់កម្រប្រើប្រាស់បាន។ ការរៀបចំលំហរបញ្ឈរឱ្យបានត្រឹមត្រូវជួយឱ្យផ្ទះទាំងមូលមានខ្យល់អាកាសចេញចូលបានល្អនិងមិនហប់ឡើយ។ ការប្រើប្រាស់ជណ្ដើរធ្នើរដែលអាចរំកិលបានជួយឱ្យការយករបស់របរពីកន្លែងខ្ពស់មានសុវត្ថិភាពនិងងាយស្រួល។ ការតុបតែងជញ្ជាំងដោយធ្នើរឈើស្រាលៗបង្កើនភាពទាក់ទាញនិងភាពកក់ក្តៅដល់សមាជិកដែលរស់នៅក្នុងផ្ទះ។ យើងមិនគួរទុកឱ្យជញ្ជាំងផ្ទះទំនេរចោលឥតប្រយោជន៍នោះទេខណៈពេលដែលផ្ទៃបាតផ្ទះកំពុងតែតូចចង្អៀត។ ការបង្កើតកន្លែងផ្ទុករបស់របរបញ្ឈរជួយឱ្យភ្នែករបស់យើងមើលឃើញផ្ទៃដីផ្ទះធំទូលាយជាងការជាក់ស្តែង។ ការរៀបចំទុកដាក់សម្ភារៈសិក្សារបស់កូនៗឡើងលើធ្នើរជញ្ជាំងជួយឱ្យតុរៀនសូត្រមានភាពស្រឡះល្អ។ ការប្រើប្រាស់ដែកកងព្យួរឧបករណ៍ជាងនៅក្នុងឃ្លាំងឬក្រឡៅឡានជួយឱ្យងាយស្រួលស្វែងរកពេលត្រូវការប្រើប្រាស់។ ការបត់បែនតាមស្ថានភាពផ្ទះដោយការប្រើប្រាស់លំហរខាងលើគឺជាសញ្ញានៃការរស់នៅបែបឆ្លាតវៃនិងទាន់សម័យ។ យើងអាចដំឡើងរនាំងដែកសំណាញ់នៅលើជញ្ជាំងដើម្បីព្យួររុក្ខជាតិតូចៗបង្កើនពណ៌បៃតងនៅក្នុងផ្ទះ។ ការសន្សំសំចៃលំហរតាមរយៈការទាញយកផលប្រយោជន៍ពីជញ្ជាំងជួយឱ្យផ្ទះតូចប្រែជាមានរបៀបរៀបរយគួរឱ្យចង់រស់នៅ។ ការដាក់ទូដាក់សៀវភៅឱ្យខ្ពស់ដល់ពិដានផ្ទះឆ្លុះបញ្ចាំងពីការស្រឡាញ់ការអាននិងការចេះច្នៃប្រឌិតលំហរ។ ការរៀបចំប្រព័ន្ធផ្ទុករបស់របរតាមជញ្ជាំងជួយកាត់បន្ថយការដើរទើសជើងនិងបង្កើនសុវត្ថិភាពដល់មនុស្សចាស់។ ការទាញយកផលប្រយោជន៍ពីលំហរបញ្ឈរគឺជាវិធានការដោះស្រាយបញ្ហាផ្ទះតូចបានយ៉ាងមានប្រសិទ្ធភាពខ្ពស់។ ការរៀបចំរបស់របរឱ្យមានសណ្តាប់ធ្នាប់និងកាត់បន្ថយរបស់មិនចាំបាច់គឺជាជំហានសំខាន់ក្នុងការលុបបំបាត់ភាពចង្អៀត។ របស់របរដែលរាយប៉ាយនៅគ្រប់ទិសទីគឺជាសត្រូវធំបង្អស់ដែលធ្វើឱ្យផ្ទះរបស់លោកអ្នករឹតតែតូចចង្អៀតជាងមុន។ យើងត្រូវអនុវត្តគោលការណ៍បើមិនប្រើប្រាស់ទេត្រូវតែបោះចោលឬយកទៅបរិច្ចាគជូនអ្នកដទៃទើបជាការល្អ។ ចំពោះរបស់របរដែលត្រូវរក្សាទុកយើងគួរតែដាក់ចូលក្នុងប្រអប់ឬកន្ត្រកឱ្យមានសណ្តាប់ធ្នាប់ត្រឹមត្រូវបំផុត។ ការបិទស្លាកសញ្ញាសម្គាល់ឱ្យបានច្បាស់លាស់នៅលើប្រអប់នីមួយៗជួយឱ្យយើងងាយស្រួលរកនិងមិនរញ៉េរញ៉ៃ។ ការលាក់របស់របរមិនឱ្យមើលឃើញរញ៉េរញ៉ៃជួយឱ្យភ្នែករបស់យើងមានអារម្មណ៍ថាផ្ទះនោះមានទំហំធំជាងមុន។ ការសម្អាតផ្ទះនិងកាត់បន្ថយរបស់របរដែលមិនបានប្រើប្រាស់ជួយកាត់បន្ថយការប្រមូលផ្តុំនៃធូលីដីផងដែរ។ យើងគួរតែចំណាយពេលក្នុងមួយសប្តាហ៍ម្តងដើម្បីពិនិត្យនិងបោះចោលនូវវត្ថុទាំងឡាយណាដែលអស់គុណភាព។ ការរស់នៅបែបសាមញ្ញដោយមានរបស់របរតិចតួចតែមានប្រយោជន៍ជួយឱ្យចិត្តគំនិតរបស់យើងបានធូរស្រាល។ ការទុកដាក់ស្បែកជើងនៅក្នុងទូដែលបិទជិតជួយកុំឱ្យមានក្លិនមិនល្អនិងមិនខាតបង់លំហរផ្លូវដើរចូលផ្ទះ។ យើងមិនគួរទិញរបស់របរតាមតែអារម្មណ៍ចង់បាននោះទេបើវាមិនមានប្រយោជន៍ពិតប្រាកដសម្រាប់ការរស់នៅប្រចាំថ្ងៃ។ ការរៀបចំថតទូខោអាវដោយបត់ឱ្យមានរបៀបជួយឱ្យយើងអាចដាក់ខោអាវបានច្រើនជាងការញាត់ចូលធម្មតា។ ការកាត់បន្ថយរបស់របរមិនចាំបាច់ជួយឱ្យយើងចំណាយពេលតិចជាងមុនក្នុងការបោសសម្អាតនិងជូតផ្ទះ។ ប្រអប់ជ័រមានកង់រុញក្រោមគ្រែគឺជាកន្លែងដ៏ល្អសម្រាប់លាក់ទុកភួយនិងខ្នើយបម្រុងសម្រាប់ភ្ញៀវមកលេង។ ការមានសណ្តាប់ធ្នាប់នៅក្នុងផ្ទះឆ្លុះបញ្ចាំងពីអត្តចរិតនិងទម្លាប់រស់នៅប្រកបដោយអនាម័យរបស់ម្ចាស់ផ្ទះ។ យើងអាចលក់របស់របរចាស់ៗដែលនៅប្រើកើតទៅឱ្យអ្នកដទៃដើម្បីបានថវិកាខ្លះនិងជួយឱ្យផ្ទះស្រឡះល្អ។ ការរៀបចំកែវនិងចាននៅក្នុងទូចង្រ្កានបាយឱ្យមានជួរត្រឹមត្រូវជួយបង្កើនចំណង់អាហារនិងភាពរីករាយពេលធ្វើម្ហូប។ ការកាត់បន្ថយភាពរញ៉េរញ៉ៃនៅក្នុងបន្ទប់គេងជួយឱ្យការគេងលក់កាន់តែស្កប់ស្កល់និងមានសុបិនល្អ។ យើងត្រូវរំលឹកខ្លួនឯងជានិច្ចថាផ្ទះតូចមិនមែនជាបញ្ហាឡើយតែបញ្ហាគឺការមានរបស់របរច្រើនហួសប្រមាណ។ ការប្រើប្រាស់កន្ត្រកក្រណាត់សម្រាប់ដាក់ខោអាវកែច្នៃជួយឱ្យបន្ទប់មើលទៅស្អាតបាតនិងមានរបៀបរៀបរយ។ ការរៀបចំឯកសារចាស់ៗដែលមិនប្រើប្រាស់ទៅក្នុងធុងផ្ទុកជួយឱ្យតុធ្វើការមានភាពស្រឡះត្រជាក់ភ្នែក។ ការកាត់បន្ថយសម្ភារៈតុបតែងដែលច្រើនហួសហេតុពេកជួយឱ្យបន្ទប់ទទួលភ្ញៀវមើលទៅមានតម្លៃនិងទាន់សម័យ។ យើងគួរតែបង្រៀនកូនៗឱ្យចេះរៀបចំប្រដាប់ក្មេងលេងដាក់ចូលក្នុងកន្ត្រកវិញភ្លាមៗបន្ទាប់ពីលេងរួច។ ការគ្រប់គ្រងបរិមាណរបស់របរនៅក្នុងផ្ទះជួយឱ្យយើងរស់នៅដោយមានសេរីភាពនិងមិនមានអារម្មណ៍តានតឹង។ ការរក្សាសណ្តាប់ធ្នាប់ក្នុងផ្ទះគឺជាកាតព្វកិច្ចរបស់សមាជិកគ្រប់រូបដើម្បីបង្កើតបរិយាកាសរស់នៅដ៏ល្អ។ ការរៀបចំរបស់របរឱ្យមានសណ្តាប់ធ្នាប់ជួយឱ្យផ្ទះតូចប្រែជាកន្លែងសម្រាកកាយដ៏មានក្តីសុខបំផុត។ ការប្រើប្រាស់កញ្ចក់និងពន្លឺដើម្បីបោកភ្នែកគឺជាល្បិចរចនាផ្ទៃខាងក្នុងដ៏មានប្រសិទ្ធភាពខ្ពស់បំផុត។ ល្បិចងាយៗគឺការដំឡើងកញ្ចក់ឆ្លុះធំៗនៅលើជញ្ជាំងដើម្បីឆ្លុះបញ្ចាំងពន្លឺនិងបង្កើតចំណាំងបំភាន់ភ្នែក។ ការដំឡើងកញ្ចក់ឆ្លុះជួយឱ្យបន្ទប់មើលទៅហាក់ដូចជាមានទំហំធំទូលាយជាងមុនទ្វេដងគួរឱ្យកត់សម្គាល់។ យើងគួរតែប្រើប្រាស់វាំងននពណ៌ស្រាលៗដើម្បីឱ្យពន្លឺធម្មជាតិអាចទម្លុះចូលក្នុងផ្ទះបានកាន់តែច្រើន។ ពន្លឺព្រះអាទិត្យនាពេលព្រឹកជួយឱ្យបន្ទប់តូចចង្អៀតប្រែជាមានជីវិតជីវ៉ានិងមានអារម្មណ៍ស្រស់ស្រាយ។ ការដាក់កញ្ចក់នៅចំពីមុខបង្អួចជួយទាញយកទិដ្ឋភាពខាងក្រៅនិងពន្លឺធម្មជាតិចូលមកក្នុងបន្ទប់បានយ៉ាងល្អ។ ការប្រើប្រាស់អំពូលភ្លើងដែលមានពន្លឺលឿងទន់ជួយបង្កើតបរិយាកាសកក់ក្តៅនិងធ្វើឱ្យបន្ទប់មើលទៅធំជាងមុន។ យើងអាចប្រើប្រាស់ទ្វារកញ្ចក់រុញដើម្បីខណ្ឌចែកបន្ទប់ព្រោះវាអនុញ្ញាតឱ្យពន្លឺឆ្លងកាត់បានគ្រប់ជ្រុងជ្រោយ។ ការជ្រើសរើសវាំងននដែលព្យួរខ្ពស់ពីពិដានដល់បាតជួយឱ្យបង្អួចមើលទៅមានកម្ពស់ខ្ពស់និងស្រឡះល្អ។ ពន្លឺគ្រប់គ្រាន់នៅក្នុងផ្ទះជួយកាត់បន្ថយអារម្មណ៍ហប់និងធ្វើឱ្យសមាជិកគ្រួសារមានសុខភាពផ្លូវចិត្តល្អ។ ការដំឡើងអំពូលភ្លើង LED តាមគែមធ្នើរជញ្ជាំងជួយបង្កើតជម្រៅនិងសោភ័ណភាពប្លែកភ្នែកនៅក្នុងបន្ទប់។ កញ្ចក់ឆ្លុះគឺជាមិត្តដ៏ល្អបំផុតរបស់អ្នករចនាម៉ូដផ្ទះតូចៗព្រោះវាមានតម្លៃសមរម្យនិងផ្តល់ផលខ្ពស់។ ការបើកបង្អួចឱ្យធំទូលាយនៅពេលថ្ងៃជួយឱ្យខ្យល់អាកាសបរិសុទ្ធនិងពន្លឺធម្មជាតិព្យាបាលភាពអាប់អួក្នុងផ្ទះ។ យើងមិនគួរប្រើប្រាស់វាំងននក្រាស់និងមានពណ៌ងងឹតពេកទេព្រោះវាធ្វើឱ្យបន្ទប់រឹតតែតូចនិងងងឹតស្រអាប់។ ការដំឡើងកញ្ចក់នៅលើទ្វារទូខោអាវគឺជាវិធីសាស្ត្រមួយទៀតក្នុងការជួយឆ្លុះបញ្ចាំងលំហរបន្ទប់គេង។ ការរៀបចំប្រព័ន្ធពន្លឺឱ្យបានត្រឹមត្រូវជួយលើកសម្រស់គ្រឿងសង្ហារិមនិងធ្វើឱ្យផ្ទះទាំងមូលមានពន្លឺចែងចាំង។ យើងអាចបង្កើតចំណាំងភ្នែកដ៏ស្រស់ស្អាតដោយការដាក់វត្ថុមានពន្លឺថ្លានៅក្បែរកញ្ចក់បង្អួចផ្ទះ។ ការប្រើប្រាស់កញ្ចក់វែងបញ្ឈរជួយឱ្យពិដានផ្ទះមើលទៅហាក់ដូចជាខ្ពស់ជាងកម្ពស់ពិតប្រាកដរបស់វា។ ពន្លឺធម្មជាតិមិនត្រឹមតែជួយឱ្យផ្ទះមើលទៅធំទេតែថែមទាំងជួយសន្សំសំចៃថវិកាថ្លៃអគ្គិសនីប្រចាំខែ។ ការរៀបចំលំដាប់ពន្លឺខុសៗគ្នានៅក្នុងបន្ទប់ទទួលភ្ញៀវជួយឱ្យយើងអាចកែប្រែបរិយាកាសតាមតម្រូវការ។ យើងគួរចៀសវាងការដាក់របស់របរធំៗបាំងពន្លឺបង្អួចព្រោះវាធ្វើឱ្យបន្ទប់បាត់បង់ភាពទាក់ទាញទាំងស្រុង។ ការប្រើប្រាស់កញ្ចក់តុបតែងរាងមូលធំជួយកាត់បន្ថយភាពរឹងកំព្រឹសនៃជញ្ជាំងនិងបង្កើនភាពទន់ភ្លន់។ ពន្លឺចែងចាំងពីកញ្ចក់ឆ្លុះធ្វើឱ្យបន្ទប់តូចចង្អៀតលែងជាកន្លែងគួរឱ្យធុញទ្រាន់ទៀតហើយសម្រាប់អ្នករស់នៅ។ ការចេះប្រើប្រាស់ល្បិចពន្លឺនិងកញ្ចក់ឆ្លុះឆ្លុះបញ្ចាំងពីការយល់ដឹងស៊ីជម្រៅផ្នែកស្ថាបត្យកម្មផ្ទៃក្នុង។ យើងអាចធ្វើឱ្យភ្ញៀវដែលមកលេងផ្ទះមានការភ្ញាក់ផ្អើលចំពោះទំហំផ្ទះតាមរយៈការប្រើប្រាស់កញ្ចក់ឆ្លាតវៃ។ ការដំឡើងកញ្ចក់និងការគ្រប់គ្រងពន្លឺគឺជាវិធានការណ៍ដ៏ល្អបំផុតក្នុងការកែច្នៃលំហររស់នៅឱ្យល្អឥតខ្ចោះ។ ការជ្រើសរើសពណ៌ស្រាលសម្រាប់ជញ្ជាំងនិងការដេគ័រមានឥទ្ធិពលខ្លាំងទៅលើអារម្មណ៍នៃទំហំបន្ទប់ទាំងមូល។ ពណ៌ដែលគួរប្រើប្រាស់ជាចម្បងមានដូចជាពណ៌សពណ៌គ្រីមពណ៌ប្រផេះខ្ចីឬពណ៌កាតាំងស្រាលៗជាដើម។ ពណ៌ស្រាលៗជួយឱ្យបន្ទប់មើលទៅមានភាពស្រឡះត្រជាក់ភ្នែកនិងមិនមានអារម្មណ៍ហប់ឬថប់ដង្ហើមឡើយ។ យើងគួរតែជ្រើសរើសពណ៌ភួយឬកម្រាលព្រំឱ្យមានពណ៌ស្រាលសមស្របទៅនឹងពណ៌ជញ្ជាំងផ្ទះផងដែរ។ ការប្រើប្រាស់ពណ៌សនៅលើពិដានផ្ទះជួយឱ្យពិដានមើលទៅខ្ពស់និងផ្តល់អារម្មណ៍ទូលាយដល់អ្នកស្នាក់នៅ។ ពណ៌ស្រាលជួយឆ្លុះបញ្ចាំងពន្លឺធម្មជាតិបានយ៉ាងល្អធ្វើឱ្យបន្ទប់ទាំងមូលមានភាពភ្លឺស្វាងនៅពេលថ្ងៃ។ ការតុបតែងផ្ទះដោយពណ៌ស្រាលៗឆ្លុះបញ្ចាំងពីភាពស្ងប់ស្ងាត់ភាពស្អាតស្អំនិងសន្តិភាពក្នុងចិត្តគំនិត។ យើងអាចបន្ថែមពណ៌ដិតបន្តិចបន្តួចនៅលើខ្នើយកើយដើម្បីកុំឱ្យបន្ទប់មើលទៅមានភាពសាមញ្ញពេក។ ការលាបពណ៌ដូចគ្នារវាងជញ្ជាំងនិងគ្រឿងសង្ហារិមជួយឱ្យគ្រឿងសង្ហារិមមើលទៅលាយឡំជាផ្ទៃតែមួយ។ ពណ៌គ្រីមឬពណ៌កាតាំងស្រាលបង្កើតបរិយាកាសរ៉ូមែនទិកនិងមានភាពកក់ក្តៅខ្លាំងសម្រាប់បន្ទប់គេងគូស្នេហ៍។ យើងគួរចៀសវាងការប្រើប្រាស់ពណ៌ងងឹតដូចជាពណ៌ខ្មៅឬពណ៌ត្នោតចាស់សម្រាប់ជញ្ជាំងផ្ទះតូចចង្អៀត។ ពណ៌ងងឹតធ្វើឱ្យលំហរបន្ទប់រួមតូចនិងបង្កើតអារម្មណ៍ធ្ងន់ធ្ងរដែលមិនស័ក្តិសមសម្រាប់ការសម្រាកកាយឡើយ។ ការជ្រើសរើសកម្រាលឈើពណ៌ខ្ចីជួយបង្កើនតម្លៃសោភ័ណភាពនិងធ្វើឱ្យផ្ទះទាំងមូលមើលទៅស្រឡះស្អាត។ ពណ៌ស្រាលៗងាយស្រួលក្នុងការផ្សំផ្គុំជាមួយគ្រឿងសង្ហារិមគ្រប់ប្រភេទដោយមិនបារម្ភពីការខុសឆ្គងឡើយ។ ការប្រើប្រាស់ពណ៌បៃតងខ្ចីឬពណ៌ខៀវស្រាលជួយនាំយកអារម្មណ៍ធម្មជាតិនិងភាពត្រជាក់ត្រជុំចូលក្នុងផ្ទះ។ នៅក្នុងការរចនាម៉ូដផ្ទះបែបទំនើបពណ៌ស្រាលតែងតែជាជម្រើសដំបូងគេសម្រាប់លំហរដែលមានទំហំតូច។ យើងអាចប្រើប្រាស់ក្រដាសបិទជញ្ជាំងពណ៌ស្រាលដែលមានឆ្នូតបញ្ឈរដើម្បីធ្វើឱ្យបន្ទប់មើលទៅខ្ពស់ជាងមុន។ ការរក្សាពណ៌ផ្ទៃខាងក្នុងឱ្យមានភាពស្រដៀងគ្នាជួយបង្កើតភាពបន្តបន្ទាប់នៃលំហរធ្វើឱ្យភ្នែកមើលឃើញធំ។ ពណ៌ស្រាលជួយឱ្យយើងងាយស្រួលមើលឃើញធូលីដីឬភាពកខ្វក់ដែលញ៉ាំងឱ្យយើងចង់សម្អាតផ្ទះភ្លាមៗ។ ការជ្រើសរើសពណ៌សម្រាប់ដេគ័រផ្ទះគួរតែឆ្លងកាត់ការពិភាក្សាយ៉ាងម៉ត់ចត់ជាមួយសមាជិកគ្រួសារទាំងអស់។ ភាពស្រស់ស្អាតនៃផ្ទះតូចមួយមិនមែនស្ថិតនៅលើភាពឆើតឆាយនៃពណ៌ទេតែស្ថិតនៅលើភាពចុះសម្រុងគ្នានៃពណ៌ស្រាល។ យើងនឹងមានអារម្មណ៍ថាបន្ទប់មានភាពធំទូលាយនិងមានខ្យល់ចេញចូលត្រជាក់ចិត្តនៅពេលជញ្ជាំងមានពណ៌ភ្លឺស្រាល។ ការប្រើប្រាស់ពណ៌ស្រាលគឺជាយុទ្ធសាស្ត្រឆ្លាតវៃនិងចំណាយតិចបំផុតក្នុងការកែប្រែមុខមាត់ផ្ទះរបស់លោកអ្នក។ ការជ្រើសរើសពណ៌ដេគ័រដែលសមស្របជួយបង្កើនថាមពលវិជ្ជមាននិងក្តីសុខដុមរមនាក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ សរុបមកពណ៌ស្រាលគឺជាឧបករណ៍ដ៏មានអំណាចក្នុងការកែប្រែបន្ទប់តូចចង្អៀតឱ្យទៅជាឋានសួគ៌ដ៏ស្រស់បំព្រង។ ការប្រើប្រាស់ពណ៌ស្រាលរួមផ្សំជាមួយការរៀបចំដ៏ល្អធ្វើឱ្យលំនៅឋានតូចក្លាយជាកន្លែងរស់នៅប្រកបដោយមោទនភាព។ ការរួមបញ្ចូលគ្នានៃវិធីសាស្ត្រទាំងប្រាំនេះនឹងជួយកែប្រែលំនៅឋានតូចចង្អៀតរបស់អ្នកឱ្យក្លាយជាកន្លែងរស់នៅប្រកបដោយផាសុកភាពនិងភាពស្រស់ស្អាតបំផុតនៅក្នុងប្រទេសកម្ពុជា។